នៅក្នុងវប្បធម៌ខ្មែរដ៏ជ្រាលជ្រៅ មិត្តភាពត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមួយនៅក្នុងជីវិតរបស់មនុស្សគ្រប់រូប។ វាត្រូវបានបែងចែកជាពីរប្រភេទធំៗគឺ មិត្តភាពពេញមួយជីវិត និងចំណងមិត្តភាពបណ្ដោះអាសន្ន។ មិត្តភាពទាំងពីរនេះមានលក្ខណៈខុសប្លែកគ្នាយ៉ាងច្បាស់លាស់ទាំងក្នុងរបៀបដែលពួកគេត្រូវបានកសាង និងរបៀបដែលពួកគេមាននិរន្តរភាពនៅក្នុងសង្គម។ ការយល់ដឹងពីលក្ខណៈពិសេសរបស់មិត្តភាពនីមួយៗបានជួយឲ្យយើងអាចកំណត់បានថា តើចំណងមិត្តភាពមួយណាដែលពិតប្រាកដនិងអាចទុកចិត្តបានសម្រាប់ជីវិតរបស់យើង។ វាជាការបង្ហាញពីរបៀបដែលប្រជាជនខ្មែរបានឲ្យតម្លៃទៅលើទំនាក់ទំនងរបស់ពួកគេហើយបានខិតខំប្រឹងប្រែង ដើម្បីថែរក្សាវា។ មិត្តភាពពេញមួយជីវិតបានផ្តល់ឲ្យយើងនូវអារម្មណ៍សុវត្ថិភាព និងការទុកចិត្ត។ ខណៈដែលចំណងមិត្តភាពបណ្ដោះអាសន្នអាចផ្តល់ឲ្យយើងនូវភាពសប្បាយរីករាយភ្លាមៗតែប៉ុណ្ណោះ។ ការបែងចែកនេះ បានធ្វើឲ្យយើងយល់ពីសារៈសំខាន់នៃការវិនិយោគពេលវេលា និងការខិតខំប្រឹងប្រែង។ ដើម្បីកសាងមិត្តភាពពិតប្រាកដដែលនៅជាមួយយើងរហូតដល់ចាស់ គឺត្រូវចាប់ផ្ដើមពីការផ្តល់ទំនុកចិត្តឱ្យគ្នាទៅវិញទៅមក ហើយចេះយល់ចិត្តគ្នាទៅវិញទៅមក។ មិត្តភាពពេញមួយជីវិតគឺជាចំណងដ៏ជ្រាលជ្រៅនិងរឹងមាំដែលត្រូវបានកសាងឡើងដោយការជឿទុកចិត្ត ការយល់ចិត្ត និងភាពស្មោះត្រង់យ៉ាងពិតប្រាកដដោយគ្មានលក្ខខណ្ឌ។ មិត្តភាពប្រភេទនេះមិនត្រូវបានកំណត់ដោយកត្តាខាងក្រៅដូចជាពេលវេលា ទីកន្លែង ឬស្ថានភាពហិរញ្ញវត្ថុនោះទេ។ វាជាការភ្ជាប់ទំនាក់ទំនងយ៉ាងស្មោះត្រង់និងមានអត្ថន័យបំផុតដែលបានមកពីទឹកចិត្តដ៏បរិសុទ្ធ។ លក្ខណៈពិសេសរបស់មិត្តភាពពេញមួយជីវិតគឺការគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់ស្ថានភាពទាំងអស់ទាំងពេលលំបាកនិងពេលសប្បាយ។ ពួកគេនៅក្បែរគ្នាក្នុងគ្រប់ពេលវេលាទាំងអស់ ហើយបានផ្តល់នូវកម្លាំងចិត្តដែលពួកគេត្រូវការដើម្បីប្រឈមមុខនឹងឧបសគ្គក្នុងជីវិត។ ពួកគេបានចែករំលែកនូវក្តីសុខនិងទុក្ខសោករបស់គ្នាទៅវិញទៅមក ហើយបានរក្សាការសម្ងាត់របស់គ្នាទៅវិញទៅមកយ៉ាងជ្រៅបំផុត។ កម្រិតនៃភាពស្មោះត្រង់និងការទុកចិត្តនៅក្នុងមិត្តភាពនេះគឺស្ថិតនៅកម្រិតខ្ពស់បំផុត ដែលជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់សម្រាប់មិត្តភាព។ ពួកគេជឿជាក់លើគ្នាទៅវិញទៅមក ហើយបានផ្តល់ដំបូន្មានដែលចេញពីចិត្តពិតប្រាកដ។ មិត្តភាពពេញមួយជីវិតត្រូវបានចាត់ទុកដូចជាគ្រួសារមួយទៀតដែលយើងមាន ហើយយើងអាចពឹងផ្អែកលើពួកគេបានគ្រប់ពេលវេលាទាំងអស់ដោយគ្មានការស្ទាក់ស្ទើរ។ ទំនាក់ទំនងនេះមិនមែនជាការរាប់អានគ្នាធម្មតានោះទេ តែវាជាការផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅបំផុតដែលមិនអាចកាត់ថ្លៃបានឡើយ។ មិត្តភាពនេះបានលូតលាស់ទៅមុខតាមពេលវេលា ដោយសារតែការចំណាយពេលច្រើនជាមួយគ្នា។ មិត្តភាពពិតប្រាកដត្រូវបានបង្កើតឡើងដោយការលះបង់ពេលវេលា និងការយកចិត្តទុកដាក់ខ្ពស់។ ចំណងមិត្តភាពបណ្ដោះអាសន្នគឺជាទំនាក់ទំនងដែលត្រូវបានបង្កើតឡើងសម្រាប់ហេតុផលជាក់លាក់ណាមួយ ហើយជាទូទៅមិនមានភាពរឹងមាំនិងស្ថិតស្ថេរនោះទេ។ ពួកគេបានរាប់អានគ្នាសម្រាប់ផលប្រយោជន៍រួម ដូចជាការសិក្សារួមគ្នា ការធ្វើការជាមួយគ្នា ឬការចូលរួមក្នុងសកម្មភាពសង្គមណាមួយ។ នៅពេលដែលគោលបំណងរួមត្រូវបានបញ្ចប់ ទំនាក់ទំនងនោះក៏អាចរលាយបាត់ទៅវិញដោយគ្មានការសោកស្តាយអ្វីឡើយ។ លក្ខណៈពិសេសរបស់ចំណងមិត្តភាពនេះគឺកង្វះខាតនៃការយល់ចិត្តនិងការគាំទ្រផ្លូវចិត្ត។ ពួកគេតែងតែនិយាយអំពីបញ្ហាដែលកើតឡើងនៅក្នុងការងារឬការសិក្សា ហើយបានជួយគ្នាទៅវិញទៅមកដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែពួកគេមិនបានចែករំលែកនូវក្តីកង្វល់ផ្ទាល់ខ្លួន ឬក្តីសុបិន្តរបស់ពួកគេនោះទេ។ វាជាទំនាក់ទំនងដែលត្រូវបានកសាងឡើងដោយភាពងាយស្រួលនិងភាពចាំបាច់ ហើយមិនមែនមកពីការចង់រាប់អានគ្នាដោយស្មោះត្រង់នោះទេ។ នៅពេលដែលភាពងាយស្រួលនោះបានបាត់បង់ទៅ ចំណងមិត្តភាពក៏ត្រូវបានបញ្ចប់ដោយគ្មានការពិភាក្សាឡើយ។ ចំណងមិត្តភាពបណ្ដោះអាសន្នអាចជាចំណុចចាប់ផ្តើមដ៏ល្អមួយសម្រាប់មិត្តភាពពេញមួយជីវិត។ វាមិនអាចក្លាយជាមិត្តភាពពេញមួយជីវិតបានឡើយប្រសិនបើអ្នកមិនបានវិនិយោគពេលវេលាដើម្បីកសាងវា។ វាជាទំនាក់ទំនងដែលបានរាប់អានគ្នាត្រឹមតែលើផ្ទៃខាងក្រៅប៉ុណ្ណោះ ហើយមិនបានចូលទៅក្នុងជីវិតផ្ទាល់ខ្លួនរបស់គ្នាទៅវិញទៅមកឡើយ។ វាគ្រាន់តែជាការរាប់អានគ្នាដើម្បីបំពេញនូវតម្រូវការជាក់លាក់ណាមួយប៉ុណ្ណោះ។ ខាងក្រោមនេះជា ការយល់ដឹងអំពីមិត្តភាពនៅក្នុងបរិបទវប្បធម៌ខ្មែរ។ នៅក្នុងបរិបទវប្បធម៌ខ្មែរ ការយល់ដឹងអំពីមិត្តភាពទាំងពីរប្រភេទនេះគឺមានភាពសំខាន់ជាខ្លាំង ហើយវាត្រូវបានទទួលស្គាល់ដោយមនុស្សគ្រប់រូប។ ប្រជាជនខ្មែរបានឲ្យតម្លៃយ៉ាងខ្លាំងចំពោះភាពស្មោះត្រង់និងការគោរពដែលបានធ្វើឲ្យមិត្តភាពពេញមួយជីវិតត្រូវបានគេលើកតម្កើងយ៉ាងខ្លាំង។ ចំណងមិត្តភាពដែលត្រូវបានគេចាត់ទុកថាជាមិត្តពិតប្រាកដគឺជាមិត្តភាពដែលបានឆ្លងកាត់នូវទុក្ខសោកនិងភាពលំបាកជាមួយគ្នា ហើយបាននៅជាមួយគ្នាជានិច្ច។ ប្រជាជនខ្មែរតែងតែប្រើពាក្យថា“ទឹកចិត្ត”ដើម្បីពិពណ៌នាពីអារម្មណ៍ពិតប្រាកដដែលមិត្តភក្តិមានចំពោះគ្នា ដែលជាចំណុចមួយដែលមិនអាចកាត់ថ្លៃបានឡើយ។ ទឹកចិត្តគឺជាការផ្តល់ឲ្យដោយគ្មានការរំពឹងថានឹងទទួលបានមកវិញ ហើយវាជាមូលដ្ឋានគ្រឹះនៃមិត្តភាពពិតប្រាកដ។ ទោះបីជាសង្គមនាពេលបច្ចុប្បន្នមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក៏ដោយ ក៏តម្លៃទាំងនេះនៅតែមានសារៈសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប។ ក្នុងន័យនេះ មិត្តភាពដែលត្រូវបានកសាងឡើងដោយសារតែផលប្រយោជន៍ផ្ទាល់ខ្លួនគឺត្រូវបានគេចាត់ទុកថាជាមិត្តភាពដែលមិនមានតម្លៃ ហើយមិនត្រូវបានគេគោរពឡើយ។ ការយល់ដឹងពីវប្បធម៌នេះបានជួយឲ្យយើងកំណត់បានថា តើអ្នកណាដែលជាមិត្តពិតប្រាកដនិងអ្នកណាដែលជាមិត្តបណ្ដោះអាសន្ន។ វាក៏បានបង្រៀនយើងឱ្យប្រុងប្រយ័ត្នចំពោះមនុស្សដែលចូលមកក្នុងជីវិតរបស់យើងផងដែរ។ ការផ្លាស់ប្តូរចំណងមិត្តភាពបណ្ដោះអាសន្នទៅជាមិត្តភាពពេញមួយជីវិតគឺទាមទារនូវការវិនិយោគពេលវេលានិងការខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដពីភាគីទាំងសងខាង។ ជំហានទីមួយគឺការបង្ហាញការយកចិត្តទុកដាក់ពិតប្រាកដទៅកាន់មិត្តរបស់អ្នកដោយមិនរំពឹងថានឹងទទួលបានអ្វីមកវិញ។ វាជាការសួរសុខទុក្ខគ្នាទៅវិញទៅមកនៅពេលដែលពួកគេមានទុក្ខលំបាក ហើយបានបង្ហាញថាអ្នកនៅក្បែរពួកគេជានិច្ច។ អ្នកក៏ត្រូវតែបើកចំហរចំពោះការសន្ទនានិងចែករំលែកអារម្មណ៍ផ្ទាល់ខ្លួនផងដែរ។ ការនិយាយអំពីក្តីកង្វល់ផ្ទាល់ខ្លួននិងក្តីសុបិន្តបានជួយឲ្យទំនាក់ទំនងរបស់អ្នកកាន់តែជ្រៅទៅៗ។ វាក៏ជាការបំបាត់នូវភាពតានតឹងដែលបានកើតឡើងផងដែរ។ ជំហានមួយទៀតគឺការជួយយកអាសាគ្នាទៅវិញទៅមកដោយគ្មានលក្ខខណ្ឌ។ ការផ្តល់ជំនួយនៅពេលដែលពួកគេត្រូវការ គឺជាការបង្ហាញពីភាពស្មោះត្រង់និងការគាំទ្ររបស់អ្នក។ វាមិនមែនជាការជួយដោយសារតែផលប្រយោជន៍នោះទេ តែវាជាការជួយដោយសារតែអ្នកស្រលាញ់មិត្តរបស់អ្នកពិតប្រាកដ។ អ្នកក៏ត្រូវតែគោរពនូវភាពខុសគ្នារបស់គ្នាទៅវិញទៅមកផងដែរ មិនថាភាពខុសគ្នានោះធំប៉ុណ្ណាឡើយ។ ការយល់ដឹងពីប្រវត្តិគ្រួសារ និងទស្សនៈរបស់គ្នាទៅវិញទៅមកបានជួយឲ្យមិត្តភាពរបស់អ្នកកាន់តែមានភាពរឹងមាំ។ អ្នកក៏ត្រូវតែមានការអត់ធ្មត់ផងដែរ ពីព្រោះមិត្តភាពពេញមួយជីវិតមិនអាចកសាងបានក្នុងពេលមួយថ្ងៃនោះទេ។ វានឹងត្រូវការពេលវេលាច្រើនដើម្បីកសាងនូវទំនុកចិត្តនិងការគោរព។ ជាចុងក្រោយ ការផ្លាស់ប្តូរនេះគឺអាចធ្វើទៅបាន ប្រសិនបើភាគីទាំងសងខាងមានបំណងប្រាថ្នាចង់បានមិត្តភាពដ៏ល្អមួយ។ ការវិនិយោគទៅលើមិត្តភាពពេញមួយជីវិតនឹងផ្តល់ឲ្យអ្នកនូវទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមួយនៅក្នុងជីវិត។ វាក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ដែលអ្នកមានចំពោះមិត្តរបស់អ្នកផងដែរ។ នេះជាការវិនិយោគដែលអ្នកមិនអាចស្តាយក្រោយបានឡើយ។